ញាំស្តៅសាច់ជ្រូកបីជាន់ គឺជារសជាតិពិសេសមួយសម្រាប់អ្នកចូលចិត្តបន្លែធម្មជាតិ មានរសជាតិល្វីងតិចៗពីស្តៅ លាយឡំនឹងរសជាតិផ្អែម ប្រៃ ជូរ ហិរ ពីទឹកត្រីអំពិលទុំ និងជាតិខ្លាញ់ពីសាច់ជ្រូកបីជាន់។ វាជាមុខម្ហូបដែលពេញនិយមជាពិសេសក្នុងរដូវស្តៅ ហើយអាចញ៉ាំជាមួយបាយ ឬញ៉ាំទទេៗក៏បាន។ ម្យាងវិញទៀតម្ហូបមួយមុខនេះអាចធ្វើជាគ្រឿងក្លែមក៏បានដែរ នៅពេលយើងមានកម្មវិធីជាមួយគ្រួសារ។ គ្រឿងផ្សំមានដូចជា សាច់ជ្រូកបីជាន់រើសយកសាច់ដែលមានខ្លាញ់ និងសាច់សមល្មម ធ្វើការស្ងោររួចហាន់ជាចំណិតៗធំឬតូចទៅតាមចំណង់ចំណូលចិត្តអ្នកធ្វើនិងអ្នកបរិភោគ។ ចំណែកស្តៅវិញយើងត្រូវការរើសយកតែត្រួយស្តៅដែលមានស្លឹកខ្ចីៗនិងជាប់ផ្កាវាតិចៗយកមកធ្វើការដាក់ស្រុះមួយសន្ទុះរួចស្រង់ដាក់ក្នុងទឹកត្រជាក់។ ចំពោះត្រសក់ ប៉េងបោះ និង ម្ទេសផ្លោកលឿងក្រហមខៀវវិញ យើងអាចដាក់ច្រើនតិចទៅតាមចំណូលចិត្ត រួចធ្វើការហាន់ជាចំណិតស្តើងៗល្មមទុកមួយឡែកសិន ។ ដោយឡែក ចំពោះគ្រឿងផ្សំផ្សេងទៀតមានដូចជា ខ្ទឹមស ខ្ទឹមក្រហមហាន់ជាបន្ទះៗ ម្ទេសស្រស់ សណ្តែកដីលីង ជីរវ៉ាន់ស៊ុយ និង ជីនាងវង អំពិលឬក្រូចឆ្មា ស្កត្នោតឬស្ករស អំបិល ទឹកត្រីជាដើម។ សម្រាប់ទឹកត្រីអំពិលទុំវិញ ជាទឹកជ្រលក់សម្រាប់ដាក់ក្នុងញាំមានគ្រឿងផ្សំដូចជា អំពិលទុំ ប្រហុក ទឺកត្រី។ របៀបធ្វើទឹកជ្រលក់សម្រាប់ញាំសាច់ជ្រូកដំបូងយើងត្រូវដាំទឺកក្នុងបរិមាណសមល្មមនៅលើចង្ក្រាន។ នៅពេលទឹកពុះដាក់អំពិល និង ប្រហុកសាច់ចូលឫប្រហុកឆ្អឺងក៏បាន រួចកូរល្បាយទាំងពីរនេះឲ្យចូលគ្នាល្អ។ បន្ទាប់មកទៀតត្រូវយកប្រដាប់ត្រង់ដែរមានរន្ធតូចៗសម្រាប់ត្រង់គ្រាប់អំពិល ចេញ។ ទឹកអំំពិលដែរយើងច្រោះរូចហើយត្រូវយកមកបន្ថែមជាមួយនឹង ទឹកត្រី និង ប្រហុកសាច់បន្ថែមទៀត។ របៀបធ្វើដំបូងយើងត្រូវលាងស្តៅ ឲ្យស្អាត រួចស្រុះជាមួយទឹកក្តៅឲ្យឆ្អិនល្មម កុំឲ្យរលួយពេក ដើម្បីកាត់បន្ថយជាតិល្វីង។ អ្នកអាចស្រុះ ស្តៅជាមួយទឹកក្ដៅ ប្រហែលជា ២ ទៅ៣ ដង ប្រសិនបើមិនចូលចិត្តជាតិល្វីងខ្លាំង។ ស្រង់ស្តៅចេញ ដាក់ចូល ទឹកត្រជាក់ ឬទឹកកក ភ្លាមៗ ដើម្បីរក្សាពណ៌បៃតងស្រស់ និងភាពស្រួយរបស់ស្តៅ។ បន្ទាប់មកយើងត្រូវរៀបចំស្ងោរសាច់ជ្រូកបីជាន់ឲ្យឆ្អិនផុយល្អ ។ រួចធ្វើការស្រង់សាច់ជ្រូកចេញ ទុកឲ្យត្រជាក់ រួចហាន់ជាចំណិតស្តើងៗល្មម។ របៀបលាយញាំយើងត្រូវកាត់ចានធំមួយ ដាក់ ស្តៅ ដែលបានស្រុះហើយ ដាក់សាច់ជ្រូកបីជាន់ហាន់រួចដាក់ចូល និង ត្រសក់ ប៉េងបោះ ជី ខ្ទឺមស ខ្ទឺមក្រហមនិង ម្ទេសផ្លោកហាន់ចូលចាក់ ទឹកអំពិលទុំ ដែលបានរៀបចំរួចចូល កូរច្របល់ថ្នមៗឲ្យសព្វគ្រឿង។ រួចធ្វើការភ្លក្សរសជាតិមើលបើខ្វះខាតអីអាចថែមថយតាមចំណូលចិត្តយើងបាន។ បន្ទាប់មករៀបចំទទួលទានដួសញាំស្តៅសាច់ជ្រូកបីជាន់ដាក់ក្នុងចាន រួចធ្វើការរោយ សណ្ដែកដីលីងបុក ពីលើ តុបតែងដោយ ជីរវ៉ាន់ស៊ុយហាន់ បន្តិចបន្តួចរួចជាការស្រេច។ គន្លឹះបន្ថែមជ្រើសរើសស្តៅណាដែលនៅស្រស់ល្អ ផ្កានៅខ្ចីៗដើម្បីកុំឲ្យល្វីងខ្លាំងពេក។ សាច់ជ្រូក អាចប្រើសាច់សុត ឬសាច់មាន់ជំនួសសាច់ជ្រូកបីជាន់ក៏បាន ទៅតាមចំណូលចិត្ត។ បើអ្នកមិនចូលចិត្តជាតិល្វីងខ្លាំង អ្នកអាចស្រុះស្តៅច្រើនទឹកបន្តិច។ ញាំនេះគួរតែធ្វើហើយញ៉ាំភ្លាមៗ ដើម្បីរក្សាភាពស្រួយរបស់បន្លែ និងរសជាតិឆ្ងាញ់។